នំអាកោរខ្មែរមានច្រើនបែប ច្រើនយ៉ាង ហើយសុទ្ធតែមានរសជាតិឆ្ងាញ់ជាប់មាត់។ យើងនឹងមកមើលពីរបៀបធ្វើនំអាកោរខ្មែរបីប្រភេទ។ ប្រភេទទីមួយ យើងយកទៅញុំាជាមួយសាច់ដូងកោសរួច។ ចំណែកឯប្រភេទទីពីរ យើងយកទឹកខ្ទិះដូងស្រូបពីលើ។ ប្រភេទចុងក្រោយវិញ គេហៅថា នំអាកោរខ្ទិះ។ សម្រាប់់គ្រឿងផ្សំវិញ ជាដំបូង យើងត្រូវការម្សៅអង្ករខ្សាយចំនួន ៤១០ក្រាម ម្សៅមេនំបុ័ង ១០ក្រាម ឬ មួយស្លាបព្រាបាយ ម្សៅឆា ៦០ក្រាម ស្ករស ២២០ក្រាម អំបិល មួយស្លាបព្រាកាហ្វេ ខ្ទិះដូង ៤០០មីលីលីត្រ និងទឹកក្ដៅឧណ្ហៗ ៣៧៥ មីលីលីត្រ។ ក្នុងការចាប់ផ្ដើមលាយគ្រឿងធ្វើនំអាកោរ យើងត្រូវការចានគោមធំមួយ។ ជាដំបូង យើងចាក់ម្សៅខ្សាយទាំងអស់ចូល បន្ទាប់មកទៀត ចាក់ម្សៅឆា ស្ករស អំបិល ម្សៅមេនំប័ុង រួចកូរគ្រឿងស្ងួតទាំងនោះចូលគ្នាឲ្យបានសព្វល្អ។ ជំហានបន្ទាប់ យើងត្រូវយកខ្ទិះដូងចាក់ចូលល្បាយម្សៅម្ដងបន្តិចៗ និងបន្តកូរវាអោយចូលគ្នា។ នៅពេលកូរម្សៅ និងខ្ទិះដូងរាងតឹងដៃហើយ យើងអាចចាប់ផ្ដើមចាក់ទឹកក្ដៅឧណ្ហៗចំនួន ៣៧៥ មីលីលីត្រចូល។ សម្រាប់នំអាកោរនេះដែរ យើងចំបាច់ត្រូវប្រើទឹកក្ដៅឧណ្ហៗ ដោយព្រោះថា វាជួយឲ្យនំអាកោររបស់យើងឡើងបានល្អ។ ពេលចាក់ទឹកចូលរួចស្រេចហើយ យើងត្រូវកូរឱ្យវាទៅជាល្បាយរាវ គឺកូររហូតដល់ម្សៅរលាយសព្វល្អ ហើយមិនមាននៅដំុៗ។ ឥឡូវនេះ ដោយម្សៅរបស់យើងបានរលាយសព្វល្អហើយ យើងត្រូវយកថង់ផ្លាស្ទិកមកគ្របពីលើ ហើយផ្អាប់វាទុករយៈពេល២ម៉ោងនៅកន្លែងដែលមានសីតុណ្ហភាពក្ដៅឧណ្ហៗ។ បន្ទាប់ពីរក្សាទុកបានពីរម៉ោង យើងឃើញថាម្សៅរបស់យើងឡើងខ្លាំងល្អ។ យើងត្រូវយកថង់ផ្លាស្ទិកចេញ ហើយកូរម្សៅនោះរហូតដល់វាអស់ពពុះ និងមើលទៅម៉ដ្ឋល្អ។ ឥឡូវនេះ ដល់ពេលដែលយើងត្រូវយកនំអាកោរទៅចំហុយហើយ។ ប៉ុន្តែមុននឹងដាក់នំចំហុយ យើងត្រូវដាំទឹកកន្លះឆ្នាំង ហើយទុកវាឱ្យពុះល្អសិន។ អំឡុងពេលទឹកមិនទាន់ពុះ យើងអាចមកត្រៀមម្សៅ ដោយចាក់វាចូលទៅក្នុងកូនចានតូចៗល្មម និងកុំឱ្យពេញពេក ជៀសវាងការហៀររញ៉េរញ៉ៃ។ ចំណុចពិសេសដែលគួរកត់សម្គាល់ កាលណាម្សៅនំអាកោរមានពពុះច្រើន វានឹងធ្វើឲ្យនំអាកោររបស់យើងឡើងមិនល្អពេលចម្អិន ដូច្នេះ ត្រូវប្រាកដថា យើងកូរម្សៅបានសព្វល្អ និងដួសពពុះចេញឱ្យអស់មុនចាក់ល្បាយនំចូលចាន។ នៅពេលទឹកពុះហើយ យើងអាចលើកឆ្នាំងនំអាកោរទៅចំហុយបាន ហើយចំពោះភ្លើងវិញ យើងត្រូវបើកភ្លើងមធ្យម រួចចំហុយរយៈពេល ១០ ទៅ១៥នាទី។ ចំពោះគម្របឆ្នាំងចំហុយ យើងត្រូវយកក្រណាត់មករុំជុំវិញវា ដើម្បីចៀសវាងមានចំហាយទឹកស្រក់ចូលទៅលើនំ។ ក្រោយពីចំហុយ១០ ទៅ១៥នាទីហើយ យើងឃើញថា នំអាកោរបានឆ្អិនល្អ។ ជាទូទៅ នំអាកោរដែលត្រូវយកទៅបរិភោគជាមួយសាច់ដូងកោស គេនិយមចំហុយវាក្នុងកូនពែងតូចៗ។ យើងត្រូវទុកនំឲ្យត្រជាក់សិន មុននឹងឆ្កឹះវាចេញពីចាន។ ឧបករណ៍ដែលយើងអាចប្រើដើម្បីឆ្កឹះនំ គឺឈើចាក់ធ្មេញ ឬចុងកាំបិតស្រួច។ យើងអាចឆ្កឹះវាដាក់ចានម្ដងមួយៗ ហើយយកដូងស្ទើរចាស់មកកោសយកសាច់ រួចរោយពីលើនំនោះជាការស្រេច។ យើងក៏៏អាចបន្ថែមល្ងបន្តិចពីលើនំអាកោរ និងសាច់ដូងទៅតាមចំណូលចិត្តផងដែរ។ ឥឡូវនេះ យើងមកក្រឡេកមើលពីវិធីធ្វើនំអាកោរខ្ទិះវិញម្ដង ដោយជាដំបូង យើងត្រូវលាយទឹកខ្ទិះដូងជាមុនសិន។ យើងត្រូវប្រើខ្ទិះដូងចំនួន ២០០មីលីលីត្រ ដោយលាយវាជាមួយអំបិល ចំនួន ១ភាគ៤ ស្លាបព្រាកាហ្វេ ស្ករស និងម្សៅឆាចំនួន មួយស្លាបព្រាបាយ រួចត្រូវកូរគ្រឿងផ្សំឱ្យរលាយល្អជាមួយខ្ទិះដូង។ បន្ទាប់មកទៀត យើងត្រូវយកម្សៅនំអាកោរដែលបានលាយស្រាប់មកចាក់ចូលចានដែលល្មម គឺមិនតូចពេក និងមិនធំពេក ហើយមិនឱ្យពេញចានទេ រួចយកទៅដាក់ចំហុយរយៈពេល១០នាទី។ ពេលគ្រប់១០នាទីហើយ យើងត្រូវបើកគម្របឆ្នាំង រួចយកទឹកខ្ទិះដូងដែលបានលាយរួចចាក់ពីលើនំម្ដងមួយៗ ហើយដាក់ចំហុយរយៈពេល៥នាទីបន្ថែមទៀត។ សម្រាប់អ្នកដែលចូលចិត្តខ្ទិះច្រើនជាងនំ យើងអាចចាក់ម្សៅតែកន្លះចាន ដើម្បីចំហុយក៏បានដែរ។ នំអាកោរខ្ទិះរបស់យើងបានឆ្អិនរួចរាល់មួយមុខទៀតហើយ ដូច្នេះ យើងទៅមើលពីរបៀបធ្វើនំអាកោរប្រភេទទីបី ដែលយើងយកខ្ទិះដូងទៅស្រោចពីលើនំវិញ។ ដំបូងយើងត្រូវចម្អិនទឹកខ្ទិះដូងដាច់ដោយឡែកគឺ ប្រើខ្ទិះដូងចំនួន ៤០០មីលីលីត្រ អំបិល កន្លះស្លាបព្រាបាយ ស្ករស និង ម្សៅឆា មួយស្លាបព្រាបាយ រួចកូរវាឲ្យរលាយចូលគ្នាបានល្អ។ បន្ទាប់មកទៀត យើងត្រូវយកល្បាយខ្ទិះដូងចាក់ចូលខ្ទះ បើកភ្លើងល្មម រួចកូររហូតដល់វាពុះ។ សម្រាប់នំំអាកោរប្រភេទទីបីនេះ យើងគ្រាន់តែយកទឹកខ្ទិះដែលទើបតែចម្អិនរួច មកស្រោចពីលើនំអាកោរជាការស្រេច។ នំអាកោរជានំដែលមានឱជារសឈ្ងុយឆ្ងាញ់ និង ជាបង្អែមមួយប្រភេទដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ។